ការបង្កើតឧបករណ៍ ឬសម្ភារៈប្រើប្រាស់នៅផ្ទះដោយខ្លួនឯង គឺជាទម្លាប់មួយដ៏មានប្រយោជន៍ និងជាផ្នែកមួយនៃជីវភាពរស់នៅរបស់ប្រជាជនខ្មែរជាយូរមកហើយ។ ជំនួសឲ្យការចំណាយប្រាក់ទិញរបស់ថ្មី ពួកគេបានប្រើប្រាស់សម្ភារៈធម្មជាតិ ឬវត្ថុដែលសេសសល់ពីការប្រើប្រាស់រួច ដើម្បីបង្កើតរបស់ដែលមានប្រយោជន៍ និងមានតម្លៃ។ សម្ភារៈដែលត្រូវបានបង្កើតនៅផ្ទះដោយខ្លួនឯងមានលក្ខណៈចម្រុះ ហើយអាស្រ័យលើធនធានដែលមាននៅតាមមូលដ្ឋាន។ ឧបករណ៍ទាំងនោះអាចរួមមាន ឧបករណ៍កសិកម្មនង្គ័ល និងរនាស់ ធ្វើពីឈើ និងដែក។ ចង្អេរ និងអង្រុត ធ្វើពីឫស្សីឬវល្លិ។ របាំងត្រី ធ្វើពីឫស្សីឬឈើ រនាស់ ដែលធ្វើពីឈើធំៗ។ សម្ភារៈប្រើប្រាស់ក្នុងផ្ទះចង្ក្រានដីឥដ្ឋ ធ្វើពីដីឥដ្ឋ និងអាចប្រើជាមួយអុស ឬធ្យូង។ ត្បាល់កិន និងត្បាល់បុក ធ្វើពីថ្ម ឬឈើ។ កន្ទេល ត្បាញពីស្លឹកត្នោត ឬស្លឹកកក់។ លំពែង កាំបិត និងពូថៅ ធ្វើពីឈើ និងដែក។ សម្ភារៈក្មេងលេងរទេះ ធ្វើពីឈើ ឬឫស្សី។ តុក្កតា ធ្វើពីក្រណាត់ ឬឈើ។ ឧបករណ៍កសិកម្មបែបបុរាណភាគច្រើនធ្វើពីវត្ថុធាតុដើមធម្មជាតិដែលងាយស្រួលរកបាននៅក្នុងតំបន់។ ឈើ និងឫស្សី ឧបករណ៍ដូចជា នង្គ័លសម្រាប់ ភ្ជួររាស់ រនាស់សម្រាប់ រាស់ដី នង្គ័ល សម្រាប់ទ្រនង្គ័ល អង្រុត សម្រាប់ចាប់ត្រី និង កន្ត្រក សម្រាប់ដាក់បន្លែឬផ្លែឈើ ត្រូវបានផលិតឡើងពីឈើ ឬឫស្សី។ ឈើនិងឫស្សីត្រូវបានជ្រើសរើស ព្រោះវាមានភាពរឹងមាំ ធន់នឹងការប្រើប្រាស់ ហើយអាចរកបានដោយងាយ។ ដែកត្រូវបានគេប្រើប្រាស់ជាចម្បងសម្រាប់ធ្វើជាក្បាលនង្គ័ល និង ចបសម្រាប់ជីកដី កណ្ដៀវសម្រាប់ច្រូតស្រូវ កាំបិតសម្រាប់កាប់សាច់។ ដែកត្រូវបានដំឲ្យមានរាងសមរម្យដើម្បីប្រើសម្រាប់កាប់ ច្រូត ឬជីក។ ថ្ម និងដីឥដ្ឋ ត្បាល់កិន ត្រូវបានធ្វើពីថ្មធំៗ ចំណែក ចង្ក្រានដីឥដ្ឋ សម្រាប់ដាំបាយត្រូវបានធ្វើពីដីឥដ្ឋ។ ឧបករណ៍កសិកម្មដើមភាគច្រើនត្រូវបានធ្វើឡើងដោយដៃ ដោយប្រើប្រាស់វត្ថុធាតុដើមធម្មជាតិ ដែលអាចរកបាននៅតាមមូលដ្ឋាន។ ទោះបីជាបច្ចេកវិទ្យាកាន់តែទំនើបក៏ដោយ ឧបករណ៍ទាំងនេះនៅតែមានសារៈសំខាន់សម្រាប់ប្រជាកសិករមួយចំនួន។ នង្គ័ល ប្រើសម្រាប់ភ្ជួររាស់ដី នង្គ័លធ្វើពីឈើ និងមានដងសម្រាប់កាន់។ នង្គ័លត្រូវបានទឹមដោយគោ ក្របី ដើម្បីឲ្យវាអាចភ្ជួរដីបាន។ ចប និងចបជីក ឧបករណ៍ធ្វើពីដែក និងមានដងឈើ។ ប្រើសម្រាប់ជីកដី កាប់ស្មៅ និងលើករងដំណាំ។ កណ្ដៀវ ឧបករណ៍ធ្វើពីដែកមានរាងកោង និងមានដងឈើ។ ប្រើសម្រាប់ច្រូតស្រូវ កាត់ស្មៅ ឬកាប់គុម្ពឈើតូចៗ។ ជញ្ជីង ឧបករណ៍ធ្វើពីឈើសម្រាប់ថ្លឹងស្រូវ ឬកសិផលផ្សេងៗ។ ត្បាល់កិន និងត្បាល់បុក ប្រើសម្រាប់កិន ឬបុកស្រូវឲ្យទៅជាអង្ករ ឬបុកគ្រាប់ធញ្ញជាតិផ្សេងៗ។ អង្រុត ឧបករណ៍ធ្វើពីឫស្សី ឬឈើ ប្រើសម្រាប់ដាក់ចាប់ត្រីនៅតាមបឹង ឬស្ទឹង។ របៀបបង្កើតការបង្កើតឧបករណ៍ទាំងនេះភាគច្រើនធ្វើឡើងដោយដៃ ហើយទាមទារភាពប៉ិនប្រសប់ និងបទពិសោធន៍។ ការជ្រើសរើសសម្ភារៈ ត្រូវជ្រើសរើសសម្ភារៈដែលសមស្រប។ ឧទាហរណ៍ ការធ្វើចង្ក្រានដីឥដ្ឋ ត្រូវជ្រើសរើសដីឥដ្ឋដែលមានគុណភាពល្អ និងអាចធន់នឹងកម្ដៅ។ ការធ្វើកន្ទេល ត្រូវជ្រើសរើសស្លឹកកក់ដែលមានទំហំសមរម្យ និងពណ៌ស្អាត។ ការរៀបចំសម្ភារៈ មុននឹងចាប់ផ្តើមបង្កើត ត្រូវរៀបចំសម្ភារៈជាមុនសិន។ ឧទាហរណ៍ ការធ្វើចង្ក្រានដីឥដ្ឋ ត្រូវច្របាច់ដីឲ្យចូលសព្វ និងទុកឲ្យស្ងួតល្អ។ ការធ្វើកន្ទេល ត្រូវហាលស្លឹកកក់ឲ្យស្ងួតល្អដើម្បីងាយស្រួលត្បាញ។ បច្ចេកទេសបង្កើត ការបង្កើតឧបករណ៍ទាំងនេះទាមទារបច្ចេកទេស និងជំនាញដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ ឧទាហរណ៍ ការធ្វើចង្ក្រានដីឥដ្ឋ ត្រូវមានទម្រង់ជាក់លាក់ដើម្បីឲ្យខ្យល់ចេញចូលបានល្អ និងកម្ដៅបានរាបស្មើ។ ការធ្វើកន្ទេល ត្រូវមានបច្ចេកទេសត្បាញត្រឹមត្រូវដើម្បីឲ្យបានរឹងមាំ និងស្អាត។ គោលបំណងនៃការបង្កើតការសន្សំសំចៃ ជាគោលបំណងចម្បងមួយ ព្រោះប្រជាជនអាចសន្សំសំចៃការចំណាយលើការទិញសម្ភារៈថ្មី។ ជំនួសឲ្យការចំណាយប្រាក់ដើម្បីទិញសម្ភារៈដែលធ្វើស្រាប់ ពួកគេអាចប្រើប្រាស់ធនធានធម្មជាតិ ឬរបស់ដែលសេសសល់ដើម្បីបង្កើតបាននូវរបស់ដែលមានប្រយោជន៍។ ការប្រើប្រាស់សម្ភារៈឡើងវិញ វត្ថុដែលសេសសល់ពីការប្រើប្រាស់រួចអាចត្រូវបានយកមកប្រើប្រាស់ឡើងវិញ ដូចជាសំបកកំប៉ុង សម្បកដប ឬក្រណាត់ចាស់ៗ អាចយកមកធ្វើជាឧបករណ៍សម្រាប់ផ្ទុក ឬរបស់លម្អផ្សេងៗ។ ការលើកកម្ពស់គំនិតច្នៃប្រឌិត ការបង្កើតឧបករណ៍ដោយខ្លួនឯងជួយជំរុញគំនិតច្នៃប្រឌិត និងការចេះដោះស្រាយបញ្ហា។ វាជាដំណើរការនៃការរៀនសូត្រពីរបៀបប្រើប្រាស់ធនធាន និងការដោះស្រាយបញ្ហាជាក់ស្តែង។ ការអភិរក្សវប្បធម៌ ការបង្កើតឧបករណ៍បែបប្រពៃណីដោយដៃ ជួយរក្សាទុកនូវចំណេះដឹង និងជំនាញដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ ឧទាហរណ៍ ការធ្វើចង្ក្រានដីឥដ្ឋនៅតែមាននៅក្នុងសហគមន៍ជនបទ ដើម្បីរក្សាទុកនូវប្រពៃណី និងចំណេះដឹងបុរាណ។